ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ គឺជាសិល្បៈនៃការចាប់យកភាពរស់រវើកនៃវប្បធម៌ម្ហូបអាហារដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅពិតៗរបស់ប្រជាជនក្នុងតំបន់។ គោលបំណងសំខាន់នៃការថតរូបប្រភេទនេះ គឺដើម្បីបង្ហាញពីសម្រស់នៃម្ហូបអាហារដែលមើលទៅមានភាពស្រស់ស្អាត និងគួរឱ្យចង់បរិភោគបំផុតតាមរយៈកែវភ្នែកអ្នកថតរូប។ ការថតរូបអាហារតាមដងផ្លូវ ក៏មានគោលដៅចងក្រងជាឯកសារអំពីបច្ចេកទេសចម្អិនម្ហូបដែលអ្នកលក់អនុវត្តដោយផ្ទាល់ដៃនៅចំពោះមុខអតិថិជន។ រូបភាពដែលបានថត ជួយផ្សព្វផ្សាយពីអត្តសញ្ញាណវប្បធម៌ និងទេពកោសល្យរបស់អ្នកចម្អិនម្ហូបក្នុងស្រុកឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ អ្នកថតរូបមានបំណងចង់បង្ហាញពីបរិយាកាសជុំវិញដែលមានសភាពអ៊ូអរ ដូចជាផ្សែងហុយចេញពីខ្ទះ ឬសកម្មភាពរហ័សរហួនរបស់អ្នកលក់។ តាមរយៈការថតរូបនេះ គេចង់លើកកម្ពស់វិស័យទេសចរណ៍ម្ហូបអាហារ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវបរទេស។ គោលបំណងមួយទៀត គឺការបង្កើតនូវសាច់រឿងមួយដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកចម្អិន ម្ហូបអាហារ និងអ្នកបរិភោគតាមរយៈរូបភាពដែលមានវិញ្ញាណ។ ការស្វែងយល់នេះ ក៏ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ពន្លឺធម្មជាតិ និងការចាប់យកខណៈពេលដ៏ល្អបំផុតនៅតាមទីសាធារណៈ។ រូបភាពទាំងនេះដើរតួជាអ្នកនាំសារក្នុងការជំរុញឱ្យមនុស្សចង់ទៅសាកល្បងរសជាតិអាហារដោយផ្ទាល់នៅតាមទីតាំងដែលបានថតនោះ។ ហើយគោលបំណងធំបំផុតគឺការរក្សាទុកនូវអនុស្សាវរីយ៍ និងសោភ័ណភាពនៃសិល្បៈម្ហូបអាហារដែលជាផ្នែកមួយមិនអាចខ្វះបាននៃជីវិតប្រចាំថ្ងៃ។ ដើម្បីទទួលបានរូបភាពអាហារតាមដងផ្លូវដែលមានគុណភាព និងសោភ័ណភាពខ្ពស់ អ្នកថតរូបចាំបាច់ត្រូវរៀបចំសម្ភារៈសំខាន់ៗមួយចំនួនឱ្យបានរួចរាល់។ កាមេរ៉ាដែលមានសមត្ថភាពចាប់យករូបភាពបានរហ័ស គឺជាឧបករណ៍ចម្បងដែលមិនអាចខ្វះបានសម្រាប់ចាប់យកសកម្មភាពឆា ឬស្លដែលពោរពេញដោយផ្សែងហុយ។ ទូរស័ព្ទដៃជំនួសកាមេរ៉ាធំបានយ៉ាងប្រសើរ ព្រោះវាអាចផ្ដិតយករូបភាពម្ហូបអាហារយ៉ាងប្រណីត និង មានភាពរស់រវើកតាមបែបធម្មជាតិ។ លែនប្រភេទ ព្រែម ដែលមានកម្រិតពន្លឺល្អ ជួយឱ្យរូបភាពអាហារមានភាពលេចធ្លោ និងភ្លឺច្បាស់ទោះបីជាថតនៅកន្លែងដែលមានពន្លឺខ្សោយក៏ដោយ។ ឧបករណ៍ចាំងពន្លឺខ្នាតតូច ជួយបំពេញពន្លឺទៅលើផ្នែកដែលងងឹតនៃអាហារ ដើម្បីឱ្យឃើញគ្រឿងផ្សំបានសព្វជ្រុងជ្រោយ។ កាតផ្ទុកទិន្នន័យដែលមានល្បឿនលឿនជួយឱ្យការរក្សាទុករូបភាពម្ហូបអាហារបានច្រើន និង មិនរអាក់រអួលពេលធ្វើដំណើរកម្សាន្តតាមតំបន់នានា។ ថ្មកាមេរ៉ាបម្រុង ត្រូវតែមានជាប់ខ្លួនជានិច្ច ដើម្បីធានាថាអ្នកមិនបាត់បង់ឱកាសថតរូបដោយសារបញ្ហាអស់ថាមពល។ កន្សែងស្អាតមួយសម្រាប់ជូតសម្អាតលែនកាមេរ៉ា ជួយការពាររូបភាពមិនឱ្យព្រិលដោយសារជាតិខ្លាញ់ ឬធូលីដីនៅតាមដងផ្លូវ។ ជើងទម្រតូចជួយទប់លំនឹងបានយ៉ាងល្អ សម្រាប់ផ្ដិតយករូបភាពឱ្យមានភាពច្បាស់ និង បង្កើតវីដេអូបែបសិល្បៈតាមតម្រូវការជាក់ស្ដែង។ កាបូបស្ពាយដែលងាយស្រួលធ្វើចលនា នឹងជួយឱ្យអ្នកការពារឧបករណ៍ពីភ្លៀង ឬការប៉ះទង្គិចផ្សេងៗក្នុងពេលធ្វើដំណើរ។ កូនជក់ ឬឧបករណ៍ផ្លុំខ្យល់ ប្រើសម្រាប់សម្អាតកម្ទេចអាហារដែលដិតជាប់នឹងកាមេរ៉ាដោយអចេតនា។ សៀវភៅកត់ត្រាតូចមួយ ឬកម្មវិធីកត់ត្រាក្នុងទូរស័ព្ទ ប្រើសម្រាប់កត់ឈ្មោះម្ហូប និងទីតាំងហាងដើម្បីងាយស្រួលរៀបរាប់ក្នុងមាតិកា។ កាបូបលុយសម្រាប់ដាក់ប្រាក់រាយ ជួយឱ្យអ្នកងាយស្រួលទិញអាហារមកថត និងបង្ហាញពីការគាំទ្រដល់អ្នកលក់។ អាកុលលាងដៃ និងក្រដាសសើម គឺជាសម្ភារៈអនាម័យចាំបាច់បន្ទាប់ពីអ្នកបានប៉ះពាល់អាហារ ឬតុលក់ដូរ។ ជាចុងក្រោយ ស្បែកជើងដែលស្រាល និងងាយស្រួលដើរ នឹងជួយឱ្យអ្នកអាចដើររុករកគ្រប់ច្រកល្ហកដើម្បីស្វែងរកម្ហូបប្លែកៗបានពេញមួយថ្ងៃ។ សម្ភារៈទាំងអស់នេះរួមបញ្ចូលគ្នា នឹងធ្វើឱ្យបទពិសោធន៍នៃការថតរូបអាហារតាមដងផ្លូវរបស់អ្នកកាន់តែមានប្រសិទ្ធភាព និងភាពសប្បាយរីករាយ។ ការជ្រើសរើសទីតាំងដ៏សមស្រប គឺសំខាន់ក្នុងការស្វែងរកសោភ័ណភាព និងសាច់រឿងនៃរូបភាពអាហារតាមដងផ្លូវឱ្យកាន់តែមានភាពរស់រវើក។ ផ្សារបន្លែនាពេលព្រឹកព្រលឹម គឺជាកន្លែងដំបូងដែលអ្នកថតរូបគួរទៅដល់ ដើម្បីចាប់យកសកម្មភាពរៀបចំគ្រឿងផ្សំស្រស់ៗ និងផ្សែងហុយចេញពីឆ្នាំងសម្ល។ តំបន់មាត់ទន្លេនាពេលល្ងាច គឺជាឋានសួគ៌នៃអាហារតាមដងផ្លូវ ដែលសម្បូរទៅដោយពន្លឺចម្រុះពណ៌ និងការជួបជុំគ្នាដែលបង្កើតបានជាបរិយាកាសថតរូបយ៉ាងអស្ចារ្យ។ តាមច្រកឌឿងហែមតូចៗក្នុងទីក្រុង ច្រើនតែលាក់កំបាំងនូវតូបលក់អាហារបែបបុរាណ ដែលមានលក្ខណៈប្លែកភ្នែក និងផ្ដល់នូវអារម្មណ៍បែបបុរាណ។ តំបន់ជុំវិញសាលារៀន និងសាកលវិទ្យាល័យ គឺជាកន្លែងដែលមានអាហារសម្រន់ច្នៃប្រឌិតថ្មីៗ។ ពិធីបុណ្យភូមិ ឬបុណ្យប្រពៃណីជាតិ គឺជាឱកាសដ៏កម្រសម្រាប់ថតរូបអាហារដែលរកបានតែក្នុងរដូវកាលនីមួយៗ និងមានការតុបតែងបែបប្រវត្តិសាស្ត្រ។ តំបន់ទេសចរណ៍ដែលល្បីៗ ផ្ដល់នូវជម្រើសម្ហូបអាហារដែលមានការរៀបចំយ៉ាងស្អាត និងមានភាពចម្រុះនៃវប្បធម៌ម្ហូបអាហារមកពីគ្រប់ទិសទី។ ផ្សាររាត្រីគឺជាទីតាំងដែលមិនអាចរំលងបាន ព្រោះវាផ្ដល់នូវពន្លឺសិប្បនិម្មិតដែលជួយឱ្យរូបភាពអាហារមើលទៅមានភាពរលើបរលោង និងគួរឱ្យចង់ញ៉ាំ។ នៅតាមចំណតរថយន្ត ឬស្ថានីយរថភ្លើង អ្នកអាចរកឃើញអ្នកលក់អាហារចល័ត ដែលបង្ហាញពីភាពតស៊ូ និងការច្នៃប្រឌិតនៃមធ្យោបាយលក់ដូរតាមចិញ្ចើមថ្នល់។ តំបន់សហគមន៍ជនជាតិភាគតិច គឺជាកន្លែងដែលអ្នកអាចស្វែងយល់ពីការថតរូបម្ហូបអាហារដែលមានរូបរាង និងពណ៌សម្បុរប្លែកដាច់គេ។ បរិវេណវត្តអារាមនាពេលមានពិធីបុណ្យ គឺជាទីតាំងដែលសម្បូរទៅដោយនំប្រពៃណីខ្មែរដែលមានពណ៌សម្បុរស្រស់ឆើតឆាយ។ តូបលក់អាហារដែលស្ថិតនៅតាមជ្រុងផ្លូវបំបែក ជាកន្លែងដែលអ្នកអាចចាប់យកសកម្មភាពរបស់អ្នកធ្វើដំណើរឆ្លងកាត់ លាយឡំនឹងសកម្មភាពចម្អិនម្ហូប។ ការដើររុករកនៅតាមបណ្ដាខេត្តឆ្ងាយៗ ក៏ជួយឱ្យអ្នកជួបប្រទះនូវវិធីសាស្ត្រចម្អិនម្ហូបដោយប្រើអុស ឬធ្យូង ដែលបង្កើតបានជាផ្សែង និងពន្លឺយ៉ាងទាក់ទាញ។ តំបន់ជាប់មាត់សមុទ្រ គឺជាទីតាំងដ៏ប្រសើរសម្រាប់ថតរូបគ្រឿងសមុទ្រអាំង។ មិនថាស្ថិតនៅទីកន្លែងណានោះទេ ការមានស្មារតីសង្កេត និងការចង់ដឹងចង់ឃើញ នឹងនាំអ្នកទៅរកទីតាំងថតរូបអាហារតាមដងផ្លូវដ៏អស្ចារ្យបំផុត។ ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ គឺជាសកម្មភាពមួយដែលទាមទារឱ្យអ្នកដែលចាប់អារម្មណ៍ត្រូវយល់ដឹងពីតួអង្គសំខាន់ៗ និងមនុស្សនៅជុំវិញខ្លួនឱ្យបានស៊ីជម្រៅ។ អ្នកថតរូបត្រូវចាប់ផ្ដើមដោយការស្វែងយល់ពី អ្នកលក់អាហារ ដែលជាមនុស្សសំខាន់ ព្រោះពួកគេគឺជាអ្នកបង្កើតនូវសិល្បៈម្ហូបអាហារដោយផ្ទាល់ដៃ។ ការកសាងទំនាក់ទំនងល្អ និងការសុំការអនុញ្ញាតពីអ្នកលក់ គឺជាជំហានដំបូងដែលអ្នកថតរូបគ្រប់រូបត្រូវធ្វើដើម្បីទទួលបានរូបភាពដែលមើលទៅមានភាពជិតស្និទ្ធ។ អ្នកដែលស្វែងយល់ពីការងារនេះ ត្រូវសង្កេតមើលកាយវិការ និងអារម្មណ៍របស់អ្នកលក់ ក្នុងពេលដែលពួកគេកំពុងមមាញឹកនឹងការរៀបចំម្ហូប។ ក្រៅពីអ្នកលក់ អ្នកថតរូបក៏ត្រូវស្វែងយល់ពី អតិថិជន ឬអ្នកបរិភោគ ដើម្បីចាប់យកភាពរីករាយ និងអារម្មណ៍ពិតៗនៅពេលពួកគេកំពុងហូបអាហារ។ ការសង្កេតមើលប្រតិកម្មរបស់មនុស្សជុំវិញ នឹងជួយឱ្យអ្នកថតរូបអាចឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងរសជាតិអាហារតាមរយៈរូបភាព។ អ្នកដែលចូលចិត្តការថតរូបប្រភេទនេះ គួរតែរៀនសូត្រពី អ្នកថតរូបអាជីពផ្សេងទៀតដែលធ្លាប់មានបទពិសោធន៍ ដើម្បីយល់ដឹងពីរបៀបសម្របខ្លួនក្នុងបរិយាកាសអ៊ូអរ។ ការស្វែងយល់ពីទម្លាប់រស់នៅរបស់ មនុស្សក្នុងសហគមន៍ នឹងជួយឱ្យអ្នកថតរូបដឹងពីពេលវេលាដ៏ល្អបំផុតដែលអាហារប្លែកៗត្រូវបានដាក់លក់។ អ្នកច្នៃមាតិកាត្រូវស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកមើល ដើម្បីរៀបចំការលេងពន្លឺ និង ជ្រើសរើសមុំថតឱ្យចំគោលដៅទាក់ទាញចិត្ត។ ការស្វែងយល់ពី អ្នកជំនាញផ្នែកម្ហូបអាហារ ក៏ជួយឱ្យអ្នកថតរូបដឹងពីប្រវត្តិ និងគ្រឿងផ្សំសំខាន់ៗ ដែលត្រូវលើកយកមកបង្ហាញឱ្យលេចធ្លោក្នុងរូបភាព។ អ្នកថតរូបត្រូវមានភាពអត់ធ្មត់ក្នុងការរង់ចាំមើល សកម្មភាពចៃដន្យរបស់អ្នកធ្វើដំណើរឆ្លងកាត់ ដែលអាចមកបង្កើនភាពរស់រវើកដល់ផ្ទៃខាងក្រោយនៃរូបភាព។ យុវជនដែលជា អ្នកផលិតមាតិកាឌីជីថល គឺជាក្រុមមនុស្សដែលត្រូវស្វែងយល់ពីការថតរូបនេះ ដើម្បីបង្កើនគុណភាពនៃការផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារ។ ការស្វែងយល់ពី អ្នកទេសចរ នឹងជួយឱ្យអ្នកថតរូបដឹងពីអ្វីដែលជាចំណុចទាក់ទាញបំផុតនៃអាហារតាមដងផ្លូវក្នុងក្រសែភ្នែកអ្នកក្រៅតំបន់។ អ្នកថតរូបគួរតែព្យាយាមធ្វើខ្លួនជា អ្នកដើររុករក ដែលមិនខ្លាចនឹងការសាកល្បងរសជាតិថ្មីៗ ដើម្បីឱ្យរូបភាពដែលចេញមកមានលក្ខណៈពិតប្រាកដ។ ការស្វែងយល់ពីមនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងទីផ្សារអាហារតាមដងផ្លូវ នឹងធ្វើឱ្យអ្នកថតរូបទទួលបាននូវទស្សនវិជ្ជាជីវិត និងសិល្បៈដ៏សម្បូរបែបដែលមិនអាចរកបាននៅក្នុងស្ទូឌីយោឡើយ។ ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ រួមមានប្រភេទប្លង់ និងស្ទីលថតរូបប្លែកៗពីគ្នា ដែលជួយឱ្យរូបភាពនីមួយៗមានភាពទាក់ទាញ និងមានអត្ថន័យជ្រាលជ្រៅ។ ការថតជិតបំផុតបង្ហាញពីសម្រស់គ្រឿងផ្សំឱ្យកាន់តែលេចធ្លោ និង បង្កើនភាពទាក់ទាញដល់រូបភាពម្ហូបអាហារខ្មែរយើងឱ្យមានសោភ័ណភាពពិតៗ។ ការថតរូបបែបចុះក្រោមត្រង់កៅសិបដឺក្រេ គឺជាប្រភេទដ៏ពេញនិយមសម្រាប់បង្ហាញពីរបៀបរៀបចំម្ហូបនៅលើតុឱ្យមានតុល្យភាព។ ការថតសកម្មភាពផ្ទាល់បង្ហាញពីភាពរស់រវើកនៃជីវភាពអ្នកលក់ និង បង្កើនភាពទាក់ទាញតាមរយៈការចាប់យករូបភាពភ្លើងឆាបឆួលដ៏អស្ចារ្យ។ រូបភាពដែលបង្ហាញពីបរិយាកាសហាងជួយឱ្យអ្នកទស្សនាមានអារម្មណ៍ស្និទ្ធស្នាល និង មើលឃើញពីភាពរួសរាយរាក់ទាក់របស់អ្នកលក់មកកាន់អតិថិជន។ ការថតរូបប្រភេទ បែបចាប់យកផ្សែង និងការហុយផ្សែងផ្ដោតទៅលើការចាប់យកផ្សែងហុយៗចេញពីអាហារ ដើម្បីបង្ហាញពីភាពស្រស់ និងភាពក្ដៅស្រួយរបស់ម្ហូប។ ប្រភេទនៃការថតរូបបែប ទំនាក់ទំនងជីវិតតាមដងផ្លូវ គឺការថតសកម្មភាពរវាងអ្នកលក់ និងអ្នកទិញ ដែលបង្ហាញពីទំនាក់ទំនងសង្គមតាមដងផ្លូវ។ ការថតរូបប្រភេទបែបសាមញ្ញនិយម ប្រើប្រាស់ផ្ទៃខាងក្រោយសាមញ្ញបំផុត ដើម្បីឱ្យពណ៌សម្បុររបស់អាហារកាន់តែលេចធ្លោខ្លាំង។ ប្រភេទនៃការថតរូបបែបនិទានរឿង គឺការរៀបរាប់ពីដំណាក់កាលតាំងពីការរៀបចំគ្រឿង រហូតដល់អាហារត្រូវបានដាក់ជូនភ្ញៀវបរិភោគ។ ការថតរូបប្រភេទបែបអាហារតាមដងផ្លូវនាពេលរាត្រី ប្រើប្រាស់ពន្លឺភ្លើងសិប្បនិម្មិតពីតូបលក់ដូរ ដើម្បីបង្កើតនូវអារម្មណ៍រ៉ូមែនទិក និងភាពរស់រវើកនាពេលរាត្រី។ ប្រភេទនៃការថតរូបបែបសិល្បៈអរូបិយ ផ្ដោតលើរាងរៅ ពណ៌ និងស្រមោលរបស់អាហារ ដែលមើលទៅដូចជាគំនូរសិល្បៈ។ ការថតរូបប្រភេទបែបប្លង់បញ្ឈរ ច្រើនត្រូវបានប្រើប្រាស់សម្រាប់ដាក់ក្នុងមាតិកាបណ្ដាញសង្គមដូចជា តិក តុក ឬ អុីនស្តាក្រាម ជាដើម។ ប្រភេទនៃការថតរូបបែបប្លង់ពីក្រោម ជួយឱ្យអាហារមើលទៅមានទំហំធំ និងមានអានុភាពគួរឱ្យចង់ញ៉ាំជាងធម្មតា។ ការថតរូបប្រភេទបែបពណ៌ផ្ទុយគ្នា ផ្ដោតលើការប្រៀបធៀបពណ៌អាហារ ទៅនឹងពណ៌នៃបរិស្ថានជុំវិញ ដើម្បីទាញចំណាប់អារម្មណ៍ភ្នែក។ ប្រភេទនៃការថតរូបបែបសខ្មៅ ពេលខ្លះត្រូវបានប្រើដើម្បីបង្ហាញពីភាពចំណាស់ និងភាពបុរាណនៃតូបលក់អាហារដែលធ្លាប់មានប្រវត្តិយូរលង់។ ការយល់ដឹងពីប្រភេទនៃការថតរូបនីមួយៗ នឹងជួយឱ្យអ្នកថតរូបអាចបង្ហាញពីសម្រស់ម្ហូបអាហារតាមដងផ្លូវបានគ្រប់ជ្រុងជ្រោយ និងមានភាពច្នៃប្រឌិតខ្ពស់។ ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ គឺជាដំណើរផ្សងព្រេងមួយដែលទាមទារការរៀបចំ និងការយកចិត្តទុកដាក់ខ្ពស់តាមជំហាននីមួយៗ ដើម្បីទទួលបានរូបភាពដែលល្អឥតខ្ចោះ។ ជំហានដំបូងបំផុត គឺការស្រាវជ្រាវរកទីតាំងដែលសម្បូរទៅដោយអាហារតាមដងផ្លូវប្លែកៗ និងមានសកម្មភាពលក់ដូរអ៊ូអរ។ បន្ទាប់មក អ្នកត្រូវត្រួតពិនិត្យឧបករណ៍បច្ចេកទេស និងសម្អាតកែវលែនឱ្យបានស្អាត ដើម្បីធានាថា រូបភាពដែលថតបានមានភាពច្បាស់ល្អ។ នៅពេលទៅដល់ទីតាំង អ្នកគួរដើររុករកជុំវិញដើម្បីសង្កេតមើលមុំពន្លឺធម្មជាតិ និងសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ជំហានបន្ត គឺការចូលទៅក្បែរតូបលក់អាហារ រួចចាប់ផ្ដើមសន្ទនាដោយភាពរាក់ទាក់ជាមួយអ្នកលក់ ដើម្បីបង្កើតភាពស្និទ្ធស្នាល។ ការសុំការអនុញ្ញាតពីអ្នកលក់មុនពេលថត គឺជាសីលធម៌ដ៏សំខាន់ដែលជួយឱ្យអ្នកអាចថតរូបបានដោយសេរី និងមានផាសុកភាព។ ការកំណត់ពន្លឺឱ្យបានត្រឹមត្រូវជួយឱ្យរូបភាពចលនាចម្អិនមានភាពច្បាស់ និង បង្ហាញពីភាពរស់រវើកនៃសកម្មភាពលក់ដូរតាមបែបធម្មជាតិពិតៗ។ ការផ្ដិតយករូបភាពបែបធម្មជាតិជួយបង្ហាញពីសកម្មភាពមមាញឹកពិតៗ និង ឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់អ្នកលក់ដូរតាមបែបសាមញ្ញបំផុត។ ជំហានបន្ទាប់ គឺការជ្រើសរើសមុំថតដែលប្លែកៗ ដូចជាការថតពីលើ ឬការថតកម្រិតទាប ដើម្បីបង្កើនភាពទាក់ទាញដល់អាហារ។ បន្ទាប់ពីថតសកម្មភាពចម្អិន អ្នកគួរទិញអាហារនោះមកបរិភោគ ដើម្បីថតរូបភាពលម្អិតនៃគ្រឿងផ្សំនៅពេលដាក់លើតុ។ ការថតរូបភាពផ្សែងដែលហុយចេញពីអាហារក្ដៅៗ គឺជាបច្ចេកទេសមួយដែលជួយឱ្យរូបភាពមើលទៅមានវិញ្ញាណ និងគួរឱ្យចង់ញ៉ាំ។ អ្នកក៏មិនត្រូវរំលងការថតសកម្មភាពរបស់អ្នកទិញ ដែលកំពុងរីករាយនឹងរសជាតិអាហារ ដើម្បីបង្ហាញពីបរិយាកាសរួម។ បន្ទាប់ពីបញ្ចប់ការថតនៅទីតាំង អ្នកគួរតែកត់ត្រាឈ្មោះម្ហូប និងប្រវត្តិខ្លីៗរបស់ហាង ដើម្បីងាយស្រួលក្នុងការសរសេររៀបរាប់មាតិកា។ ជំហានបន្ទាប់ គឺការជ្រើសរើសរូបភាពដែលល្អបំផុត រួចចាប់ផ្ដើមដំណើរការកែសម្រួលពណ៌ ឱ្យកាន់តែស្រស់ស្អាត។ ការកែពណ៌ត្រូវធ្វើឡើងដោយរក្សាភាពធម្មជាតិរបស់អាហារ ដើម្បីកុំឱ្យអ្នកមើលមានអារម្មណ៍ថាលើសពីការពិតពេក។ នៅពេលចែកចាយលើបណ្ដាញសង្គម អ្នកគួរប្រើប្រាស់ចំណងជើងដែលទាក់ទាញ និងរៀបរាប់ពីបទពិសោធន៍ដែលអ្នកបានជួបប្រទះ។ ការឆ្លើយតបទៅកាន់មតិរបស់អ្នកទស្សនា ក៏ជាផ្នែកមួយនៃការស្វែងយល់ ដើម្បីដឹងពីចំណូលចិត្តរបស់មហាជន។ អ្នកត្រូវពិនិត្យមើលរូបភាពដែលបានថតឡើងវិញ ដើម្បីរៀនសូត្រពីចំណុចខ្វះខាត និងអភិវឌ្ឍនៅពេលក្រោយ។ ការធ្វើបែបនេះដដែលៗនៅទីតាំងផ្សេងៗគ្នា នឹងជួយឱ្យអ្នកមានភាពជំនាញ និងរហ័សរហួនក្នុងការចាប់ប្លង់រូបភាព។ ការរក្សាទុកឯកសាររូបភាពឱ្យមានរបៀបរៀបរយ នឹងជួយឱ្យអ្នកងាយស្រួលស្វែងរកសម្រាប់គម្រោងអនាគត។ សកម្មភាពតាមជំហានទាំងនេះ មិនត្រឹមតែផ្ដល់ឱ្យអ្នកនូវរូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវការយល់ដឹងស៊ីជម្រៅពីវប្បធម៌ម្ហូបអាហារទៀតផង។ ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ ជារឿយៗត្រូវប្រឈមមុខនឹងបញ្ហាពន្លឺមិនគ្រប់គ្រាន់ ឬពន្លឺចម្រុះពណ៌ដែលធ្វើឱ្យរូបភាពអាហារបាត់បង់ពណ៌ធម្មជាតិ។ ភាពណែនណាន់តាន់តាប់ និងការធ្វើចលនាឥតឈប់ឈររបស់អ្នកដំណើរតាមដងផ្លូវ បង្កជាឧបសគ្គដល់ការស្វែងរកមុំថតដែលស្អាត និងមានលំនឹង។ អ្នកថតរូបអាចជួបប្រទះនឹងការបដិសេធ ឬការមិនពេញចិត្តពីសំណាក់អ្នកលក់ ដែលមានអារម្មណ៍ថារំខានដល់ការលក់ដូរមមាញឹករបស់ពួកគេ។ អនាម័យ និងបរិស្ថានជុំវិញតូបលក់អាហារដែលមិនមានរបៀបរៀបរយ អាចធ្វើឱ្យរូបភាពមើលទៅមិនមានសោភ័ណភាពប្រសិនបើមិនចេះជ្រើសរើសប្លង់ឱ្យបានត្រឹមត្រូវ។ បញ្ហាអាកាសធាតុដែលប្រែប្រួលភ្លាមៗ ដូចជាភ្លៀង ឬកម្ដៅថ្ងៃខ្លាំងពេក អាចប៉ះពាល់ដល់សុខភាពអ្នកថតរូប និងគុណភាពនៃឧបករណ៍បច្ចេកទេស។ ផ្សែងហុយចេញពីការចម្អិនម្ហូប និងធូលីដីនៅតាមចិញ្ចើមថ្នល់ ងាយនឹងធ្វើឱ្យកែវលែនកាមេរ៉ាស្រអាប់ ឬប្រឡាក់ខ្លាញ់ដែលពិបាកក្នុងការសម្អាត។ សុវត្ថិភាពផ្ទាល់ខ្លួន និងការការពារចោរកម្មលើសម្ភារៈមានតម្លៃក្នុងតំបន់អ៊ូអរ គឺជាកង្វល់ចម្បងដែលអ្នកថតរូបត្រូវយកចិត្តទុកដាក់ជានិច្ច។ ការប្រកួតប្រជែងពេលវេលាជាមួយអាហារដែលងាយនឹងរលាយ ឬប្រែពណ៌ ធ្វើឱ្យអ្នកថតរូបមានសម្ពាធក្នុងការចាប់យកប្លង់ឱ្យបានរហ័សបំផុត។ សំឡេងរំខាន និងការសម្លឹងមើលដោយការងឿងឆ្ងល់ពីមនុស្សជុំវិញ អាចធ្វើឱ្យអ្នកថតរូបមានអារម្មណ៍អៀនខ្មាស និងបាត់បង់ភាពជឿជាក់លើការច្នៃប្រឌិត។ ហើយកង្វះខាតប្រភពថាមពលសម្រាប់សាកថ្មឧបករណ៍នៅតាមទីសាធារណៈ អាចធ្វើឱ្យការស្វែងយល់ត្រូវកាត់ផ្ដាច់នៅពាក់កណ្ដាលទីដោយអចេតនា។ ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ គឺជាសកម្មភាពដែលមានតម្លៃលើសពីការផ្ដិតយករូបភាពស្អាតៗ ព្រោះវាបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គម និងបុគ្គល។ ការថតរូបអាហារតាមដងផ្លូវ ដើរតួជាឯកសារវប្បធម៌ដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណម្ហូបអាហារតាមតំបន់នីមួយៗឱ្យនៅគង់វង្ស។ វាជួយផ្សព្វផ្សាយពីភាពសម្បូរបែបនៃម្ហូបអាហារក្នុងស្រុក ទៅកាន់ពិភពលោកតាមរយៈបណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត។ សកម្មភាពនេះជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់អ្នកលក់ដូរតូចតាច តាមរយៈការបង្ហាញពីមុខម្ហូបដែលគួរឱ្យចង់បរិភោគ។ រូបភាពអាហារដែលមានភាពទាក់ទាញ អាចក្លាយជាកម្លាំងចលករក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្ត និងសាកល្បងរសជាតិអាហារផ្ទាល់។ អ្នកថតរូបទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីគ្រឿងផ្សំ និងបច្ចេកទេសចម្អិនម្ហូបបែបបុរាណដែលកម្របានឃើញក្នុងភោជនីយដ្ឋានធំៗ។ វាផ្ដល់ឱកាសឱ្យអ្នកថតរូបអភិវឌ្ឍជំនាញបច្ចេកទេស ក្នុងការប្រើប្រាស់ពន្លឺធម្មជាតិ និងការចាប់ប្លង់ក្នុងស្ថានភាពអ៊ូអរ។ ការថតរូបប្រភេទនេះជួយបង្កើនទំនាក់ទំនងសង្គម រវាងអ្នកថតរូប និងអ្នកលក់ដូរឱ្យមានភាពស្និទ្ធស្នាល និងយោគយល់គ្នា។ រូបភាពនីមួយៗជួយប្រាប់សាច់រឿងនៃជីវិតពិតរបស់ប្រជាជន ដែលខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតដោយភាពសុចរិត។ វាជាប្រភពនៃគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់អ្នកផលិតមាតិកាដែលចង់បង្ហាញពីភាពរស់រវើកនៃទីក្រុង និងជនបទ។ ការស្វែងយល់នេះជួយឱ្យយើងចេះឱ្យតម្លៃលើសិល្បៈនៃការរៀបចំម្ហូប ដែលត្រូវបានធ្វើឡើងដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។ រូបភាពអាហារតាមដងផ្លូវ អាចជួយរក្សានូវការចងចាំដ៏ល្អអំពីរសជាតិ និងបរិយាកាសដែលយើងធ្លាប់បានឆ្លងកាត់។ វាជួយជំរុញឱ្យមានការកែលម្អសោភ័ណភាព និងអនាម័យនៅតាមតូបលក់អាហារ ដើម្បីឱ្យរូបភាពចេញមកកាន់តែស្អាត។ ការថតរូបនេះផ្ដល់នូវមេរៀនជីវិតអំពីភាពសាមញ្ញ និងភាពរីករាយដែលមាននៅក្នុងម្ហូបអាហារតាមចិញ្ចើមថ្នល់។ វាជួយឱ្យអ្នកថតរូបមានភាពអត់ធ្មត់ និងវៃឆ្លាតក្នុងការរង់ចាំខណៈពេលដ៏ល្អបំផុតដើម្បីចុចថត។ រូបភាពទាំងនេះអាចប្រើប្រាស់ជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រម្ហូបអាហារនាពេលអនាគត។ វាបង្កើតនូវមោទនភាពជាតិ នៅពេលដែលម្ហូបអាហាររបស់ខ្លួនត្រូវបានគេទទួលស្គាល់ និងសរសើរតាមរយៈរូបថត។ សកម្មភាពនេះជួយកាត់បន្ថយភាពតានតឹង និងផ្ដល់នូវភាពសប្បាយរីករាយតាមរយៈការដើររុករក និងការហូបចុក។ វាជួយឱ្យយើងយល់កាន់តែច្បាស់ពីតុល្យភាពនៃពណ៌ និងសោភ័ណភាពដែលកើតចេញពីធម្មជាតិនៃម្ហូបអាហារ។ ការចែករំលែករូបភាពទាំងនេះ បង្កើតឱ្យមានការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗក្នុងសហគមន៍អ្នកនិយមអាហារ។ បន្ថែមពីនេះ វាគឺជាការរួមចំណែកដ៏ធំធេងក្នុងការរក្សានូវ ព្រលឹងនៃទីក្រុង ដែលស្តែងចេញតាមរយៈក្លិន សំឡេង និងរូបភាពអាហារ។ ជារួមមក ការស្វែងយល់ពីការថតរូបអាហារតាមដងផ្លូវ មិនត្រឹមតែជាការកម្សាន្ត ឬការអនុវត្តបច្ចេកទេសកាមេរ៉ាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងវប្បធម៌ដ៏មានសារៈសំខាន់។ តាមរយៈរូបភាពនីមួយៗ យើងបានជួយថែរក្សាកេរដំណែលម្ហូបអាហារ ជួយគាំទ្រជីវភាពអ្នកស្រុក និងបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ ការផ្ដិតយកសម្រស់នៃអាហារតាមចិញ្ចើមថ្នល់ គឺជាការឱ្យតម្លៃលើសិល្បៈនៃជីវិតសាមញ្ញ ដែលធ្វើឱ្យពិភពលោកកាន់តែមានភាពជិតស្និទ្ធ និងមានពណ៌សម្បុររស់រវើកតាមរយៈកែវភ្នែកអ្នកថតរូប។